ល្បែងប៉ក់ចាប គឺជាល្បែងខ្មែរមួយដែលលេងដោយកុមារាកុមារីជំទង់ៗ ឬកម្លោះក្រមុំក៏អាចលេងបាន ប៉ុន្តែគេច្រើនលេងដោយពួកៗ គឺប្រុសសុទ្ធតែប្រុស ស្រីសុទ្ធតែស្រី។ ហើយគេលេងនៅពេលណាក៏បាន តែច្រើនតែពួកក្មេងៗគង្វាលគោ-ក្របី ដែលដេញហ្វូងគោក្របីរបស់ខ្លួនទៅឲ្យស៊ីស្មៅនៅវាលស្រែ ពេលព្រឹក ឬល្ងាច។ រួចហើយលេងកម្សាន្តសប្បាយនៅក្រោមម្លប់ឈើ ក្នុងពេលដែលក្របីរបស់ខ្លួនកំពុងស៊ីស្មៅយ៉ាងស្ងៀមស្ងាត់។ របៀបលេងដំបូងគេបបួលគ្នាឲ្យបានចាប់ពី ២ នាក់ឡើងទៅ ហើយរកគ្រាប់គ្រួសឲ្យបាន ៥ ឬ ១០ គ្រាប់ក្នុងម្នាក់ៗ។ តែចំនួនគ្រាប់នេះមិនកំណត់ជា ៥ ឬ ១០ គ្រាប់នោះទេ គឺស្រេចតែអ្នកលេងទាំងសងខាងព្រមព្រៀងកំណត់គ្នាជាមុន។ តែតាមធម្មតា គេច្រើនតែកំណត់ត្រឹម ៥ គ្រាប់ម្នាក់ប៉ុណ្ណោះ។ ល្បែងនេះគេលេងដោយបែងចែកជាថ្នាក់ៗគឺ លាក់ ទាយ ប៉ក់ និង រកឈ្នះចាញ់។ ក្នុងទីនេះ និយាយចំពោះតែអ្នកលេង ២នាក់ និងគ្រាប់សម្រាប់លេង ៥ គ្រាប់ម្នាក់ ដើម្បីឲ្យងាយយល់តាមលំដាប់ថ្នាក់។ ថ្នាក់ទី ១ លាក់ កាលគេរកគ្នាជាអ្នកលេង និងគ្រាប់សម្រាប់លេងបានហើយ ដោយគេអង្គុយទល់មុខគ្នាលេង ដោយ ដៃម្ខាងក្តាប់គ្រាប់គ្រួស ដៃម្ខាងទៀតទុកឲ្យនៅទំនេរគ្របពីលើគ្នា។ គេលាក់គ្រាប់នោះ ដោយដាក់ដៃទាំង ២ មកខាងក្រោយខ្នងទាំងអស់គ្នា ហើយបំបែកគ្រាប់គ្រួសមកដាក់ខាងដៃទទេ ដាក់ប៉ុន្មានក៏ស្រេចតែចិត្តរបស់អ្នកលាក់ ដោយប្រុងប្រយ័ត្នកុំឲ្យអ្នកលេងទាំងអស់គ្នាដឹង។ ចំណែកដៃដែលដាក់គ្រាប់ថ្មីនេះ គឺគេក្តាប់ឲ្យជិតពីមុខរៀងខ្លួន។ ថ្នាក់ទី ២ ទាយ កាលលាក់រួចស្រេចគ្រប់គ្នាហើយ គេក៏ចាប់ទាយ ឧបមាថា អ្នកទី ១ ទាយថា ៣ អ្នកទី ២ ទាយថា ៥។ រួចហើយគេបើកដៃក្តាប់នោះទាំងអស់គ្នាឡើង រាប់គ្រាប់មើលទាំងអស់គ្នា ឃើញអ្នកទី ១ ដាក់ ១ គ្រាប់ អ្នកទី ២ ដាក់ ៣ គ្រាប់ រួមចំនួនគ្រាប់ដែលលាក់ទាំង ២ នាក់ ត្រូវជា ៤ គ្រាប់។ ដូច្នេះ ការទាយទាំង ២ នាក់នេះឈ្មោះថា ខុស ទាំងអស់គ្នា នឹងត្រូវចាប់ផ្តើមលាក់សាជាថ្មីម្តងទៀត ហើយទាយដូចមុន។ ប្រសិនបើអ្នកទី១ ទាយថា៥ អ្នកទី២ ទាយថា៣ លុះបើកដៃឡើងឃើញអ្នកទី១ ដាក់២ អ្នកទី២ ដាក់៣ រួមគ្រាប់ទាំង២ នាក់ត្រូវជា ៥ គ្រាប់ ដូច្នេះ បញ្ជាក់បានថា អ្នកទី ១ ទាយត្រូវ។ ដូចនេះ អ្នកទី១ ត្រូវប្រមូលគ្រាប់ទាំងអស់ពីអ្នកទី២ មកដាក់បញ្ចូលគ្នាជាមួយនឹងគ្រាប់របស់ខ្លួនទាំងអស់។ ថ្នាក់ទី៣ ប៉ក់ អ្នកប៉ក់ទី១ ដាក់គ្រាប់ទាំងអស់ក្នុងបាតដៃម្ខាង ហើយលើកគ្រាប់ទាំងអស់នោះបោះទៅលើបន្តិច ដោយដៃម្ខាងថ្នមៗ កុំឲ្យគ្រាប់បាចសាចរាយប៉ាយរួចត្រឡប់ចាប់គ្រាប់ទាំងអស់នេះដោយខ្នងដៃ។ ឧបមាថា ត្រងបាន៤គ្រាប់ ហើយលើក ៤ នោះបោះទៅលើម្តងទៀត រួចត្រឡប់ចាប់ខាងបាតដៃវិញ បើចាប់បានមិនជ្រុះឈ្មោះថាបាន ៤គ្រាប់នោះ។ បើត្រឡប់ចាប់ខាងបាតដៃនោះ មានជ្រុះខ្លះគេហៅថា "ក្អួត" អ្នកប៉ក់ទី១ នោះត្រូវស្អុយ មិនត្រូវបានគ្រាប់អ្វីបន្តិចបន្តួចទេ ត្រូវប្រគល់គ្រាប់ទាំងអស់ទៅអ្នកទី ២ ឲ្យគេប៉ក់វិញម្ដង។ រួចអ្នកទី ២ ក៏ត្រូវចាប់ផ្តើមប៉ក់ដូចអ្នកទី ១ ដែរ។ ឧបមាថា បើអ្នកទី២នេះប៉ក់ទៅគ្មានបានជ្រុះ ៣ គ្រាប់នោះ គ្រាប់ត្រូវនៅសល់តែ៧ទេ អ្នកទី១ ក៏ប្រមូលគ្រាប់ទាំង៧ នេះទៅប៉ក់ទៀត។ ឧបមាថា បាន ៤ គ្រាប់ ដូច្នេះគ្រាប់ត្រូវសល់តែ ៣ អ្នកទី២ យកគ្រាប់ទាំង៣ នេះទៅប៉ក់ ឧបមាថា អ្នកទី២ ប៉ក់បានទាំង ៣ គ្រាប់នេះតែម្តង ដូច្នេះឃើញថាអស់គ្រាប់ហើយ។ ថ្នាក់ទី៤ រកឈ្នះចាញ់ អម្បាញ់មិញនេះអ្នកលេងទាំងពីរនាក់ គឺអ្នកទី១ ប៉ក់បាននៅសល់ ៤ គ្រាប់ ឯអ្នកទី២ ប៉ក់បានដល់ទៅ ៦ គ្រាប់។ ដូច្នេះអ្នកទី១ ត្រូវខ្វះ ១ គ្រាប់ អ្នកទី២ លើស ១ គ្រាប់ ហើយអ្នកទី១ ត្រូវខ្ចីពីអ្នកទី២ មួយគ្រាប់ ដើម្បីឲ្យបានគ្រប់ជា ៥គ្រាប់ ដូចដែលបានកំណត់ពីខាងដើម ហើយចាប់ផ្តើមប៉ក់សាជាថ្មីឡើងវិញ។ ការលេងមួយលើកមកនេះ ឃើញថាអ្នកទី១ ជំពាក់អ្នកទី២ មួយគ្រាប់ហើយ។ បើលេង ១ លើកទៀត អ្នកទី១ ជំពាក់គេ ២ ឬ ៣ គ្រាប់ទៀត សងគេវិញពុំរួចទេ លុះជំពាក់គេដល់១០ គ្រាប់ត្រូវឲ្យគេដោះម្ដង ព្រោះល្បែងនេះគេកំណត់ត្រឹមជំពាក់ ១០ គ្រាប់ដោះម្តង បានឈ្មោះថាចាញ់ ១ ទឹកដែរ។ ប៉ុន្តែបើអ្នកទី១ នេះប៉ក់បានច្រើនគ្រាប់លើសពីគ្រាប់ដែលកំណត់នោះ គេអាចសងទៅអ្នកទី ២ វិញបាន។ ដោយសងប៉ុន្មានគ្រាប់ឈ្មោះថាបានរួចប៉ុណ្ណោះដែរ។ ការដែលដោះនោះ គឺគេខោកក្បាលជង្គង់ដោយក្រញដៃ។ ការដោះមាន ២ បែបគឺ ដោះបាយក្តៅ ១ បែប និងដោះបាយត្រជាក់ ១ បែប។ បើដោះបាយក្តៅ គេខោកឲ្យខ្លាំងៗចំនួន ១០ ដង ឬ ១៥ ដង។ បើដោះបាយត្រជាក់គេខោកតិចៗស្រាលៗ ចំនួន ១០ ឬ ១៥ ដងដែរ។ ដោះហើយគេចាប់លេងសាជាថ្មីទៀត គេលេងតែរបៀបនេះរហូតដល់ពេលឈប់។ ល្បែងនេះ គេលេងដើម្បីជាការកម្សាន្តផង ដើម្បីហាត់ហ្វឹកហ្វឺនចិត្តគំនិត ឲ្យស្គាល់អធ្យាស្រ័យរបស់មនុស្សទូទៅក្នុងការលាក់ពុត ឬអាថ៍កំបាំងផ្សេងៗផង។